ការគោរពទង់ជាតិ និងពិធីច្រៀងបង្ហូតទង់ជាតិជារៀងរាល់ព្រឹក គឺជាផ្នែកមួយដ៏សំខាន់នៃសកម្មភាពប្រចាំថ្ងៃរបស់សិស្សានុសិស្សនៅតាមសាលារៀននានាទូទាំងប្រទេសកម្ពុជា។ នេះមិនមែនត្រឹមតែជាទម្លាប់មួយប៉ុណ្ណោះទេ តែវាជាការអប់រំដ៏ជ្រាលជ្រៅមួយដែលបណ្ដុះស្មារតីស្នេហាជាតិ មោទនភាពជាតិ និងវិន័យដល់យុវជនជំនាន់ក្រោយ។ ជាទូទៅ ពិធីគោរពទង់ជាតិត្រូវបានធ្វើឡើងរៀងរាល់ព្រឹក មុនពេលម៉ោងសិក្សាចាប់ផ្តើម។ ដំបូងឡើយ គឺប្រមូលផ្ដុំសិស្សានុសិស្សទាំងអស់គ្នាសម្រាប់ពិធីគោរពទង់ជាតិ។ មុននឹងពិធីគោរពទង់ជាតិចាប់ផ្ដើមជារៀងរាល់ព្រឹក សិស្សានុសិស្សទាំងអស់ រួមទាំងគណៈគ្រប់គ្រងសាលា និងលោកគ្រូអ្នកគ្រូ ទៅកន្លែងដែលមានទីធ្លាធំទូលាយ ឬទីលានមុខទង់ជាតិ។ ក្នុងអំឡុងពេលប្រមូលផ្តុំគ្នានេះ ពួកគេត្រូវ តម្រង់ជួរគ្នាជាក្រុមៗតាមថ្នាក់រៀន ប្រកបដោយ របៀបរៀបរយ និងវិន័យ។ ការរៀបចំជួរនេះ គឺដើម្បីធានាបាននូវសណ្តាប់ធ្នាប់ល្អ បង្ហាញពីការគោរពចំពោះពិធីជាតិ និងជួយឱ្យពិធីគោរពទង់ជាតិប្រព្រឹត្តទៅដោយរលូន និងមានសភាពថ្លៃថ្នូរ។ បន្ទាប់មក នៅពេលដែល ភ្លេងជាតិ ចាប់ផ្តើមបន្លឺឡើង សិស្សានុសិស្សទាំងអស់ត្រូវ ឈរត្រង់ខ្លួន ដោយបង្ហាញនូវភាពថ្លៃថ្នូរ និងការគោរព។ ភ្នែករបស់ពួកគេត្រូវបានសំឡឹងមើលទៅកាន់ ទង់ជាតិ ដែលកំពុងត្រូវបាន បង្ហូតឡើងបន្តិចម្តងៗ យ៉ាងខ្ពស់ត្រដែត។ ដើម្បីបង្ហាញការគោរព អ្នកខ្លះលើកដៃស្តាំដោយដាក់ដៃលើទ្រូង ដែលជានិមិត្តរូបនៃការគោរពដឹងគុណចំពោះជាតិមាតុភូមិ។ ទង្វើទាំងអស់នេះគឺសុទ្ធសឹងតែជាផ្នែកមួយដ៏សំខាន់ក្នុងការបណ្តុះស្មារតីស្នេហាជាតិ និងមោទកភាពជាតិដល់យុវជនជំនាន់ក្រោយ។ បន្ទាប់មកទៀត ច្រៀងចម្រៀងជាតិ សិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ត្រូវ ច្រៀងបទចម្រៀងជាតិ ឲ្យបានពីរោះ និងប្រកបដោយមនសិការ ប្ដេជ្ញាចិត្ត។ ការច្រៀងចម្រៀងជាតិនេះ គឺមិនត្រឹមតែជាពិធីផ្លូវការមួយប៉ុណ្ណោះទេ ប៉ុន្តែវាមានអត្ថន័យជ្រាលជ្រៅក្នុងការ រំលឹកដល់ប្រវត្តិសាស្ត្រដ៏យូរលង់របស់ជាតិ។ វាបានបញ្ជាក់ពីវីរភាពរបស់បុព្វបុរស ដែលបានលះបង់ដើម្បីមាតុភូមិ និងតម្លៃនៃឯករាជ្យជាតិ ដែលកម្ពុជាទទួលបាន។ ចុងក្រោយ ការបង្ហូតទង់ជាតិខ្មែរ ដែលជាផ្នែកមួយដ៏សំខាន់នៃពិធីគោរពទង់ជាតិប្រចាំថ្ងៃនៅតាមសាលារៀននានា។ ទង់ជាតិខ្មែរ ដែលមាន ពណ៌ខៀវ ក្រហម ខៀវ រួមជាមួយ រូបប្រាសាទអង្គរវត្ត នៅកណ្ដាល ត្រូវបាន បង្ហូតឡើងដល់កំពូលបង្គោល យឺតៗ។ ជាធម្មតា ការបង្ហូតទង់ជាតិត្រូវបានអនុវត្តដោយ ក្រុមសិស្សដែលត្រូវបានជ្រើសរើសដោយលោកគ្រូអ្នកគ្រូ។ ពួកគេត្រូវអនុវត្តដោយប្រុងប្រយ័ត្ន និងគោរពខ្ពស់ ដើម្បីធានាថាទង់ជាតិត្រូវបានបង្ហូតឡើងយ៉ាងត្រឹមត្រូវ និងសមរម្យ។ ពិធីនេះជានិមិត្តរូបនៃការលើកតម្កើងតម្លៃជាតិ និងអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងនោះពិធីគោរពទង់ជាតិប្រចាំថ្ងៃនៅតាមសាលារៀនក៏មាន អត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅ ក្នុងការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយ។ វាជាការរំលឹកជានិច្ចអំពីតម្លៃនៃការលះបង់ និងការកសាងជាតិ។ មួយវិញទៀត ការគោរពទង់ជាតិមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល វិន័យ និងសណ្តាប់ធ្នាប់ ដល់សិស្សានុសិស្ស។ តាមរយៈការអនុវត្តជាក់ស្តែងដូចជា ការតម្រង់ជួរ យ៉ាងមានរបៀបរៀបរយ ឈរត្រង់ខ្លួន ដោយថ្លៃថ្នូរ និងការគោរពតាមច្បាប់នានាក្នុងពិធី ហើយសិស្សត្រូវបានបណ្ដុះបណ្ដាលនូវ ការទទួលខុសត្រូវ ផ្ទាល់ខ្លួន និងការគោរពច្បាប់ទូទៅ។ ទម្លាប់ទាំងនេះជួយកសាងអត្តចរិតល្អ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជីវិតរស់នៅ និងការសិក្សារបស់ពួកគេ។ ការប្រមូលផ្ដុំ និងការចូលរួមជាមួយគ្នាជាក្រុមនៅក្នុងពិធីគោរពទង់ជាតិជួយ ពង្រឹងស្មារតីសាមគ្គីភាព ក្នុងចំណោមសិស្សានុសិស្ស។ វាបណ្ដុះឱ្យពួកគេមានអារម្មណ៍ថាជា ផ្នែកមួយនៃសហគមន៍ជាតិដ៏ធំមួយ ដែលមានគោលដៅរួម និងតម្លៃរួម។ សកម្មភាពរួមគ្នានេះបង្កើតចំណងមិត្តភាព និងការយល់ដឹងពីសារៈសំខាន់នៃការរួបរួមគ្នាដើម្បីប្រយោជន៍រួម។ លើសពីនេះ វាជាការរៀបចំផ្លូវចិត្តដ៏ល្អមួយដែលជួយឱ្យសិស្សមាន ការត្រៀមខ្លួនសម្រាប់ថ្ងៃថ្មី នៃការសិក្សាប្រកបដោយភាពវិជ្ជមាន និងការតាំងចិត្ត។ សរុបមក ការគោរពទង់ជាតិ និងការច្រៀងបង្ហូតទង់ជាតិជារៀងរាល់ព្រឹក មិនមែនត្រឹមតែជាពិធីសាសនាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបដ៏រឹងមាំមួយនៃការបណ្ដុះបណ្ដាលសិស្សានុសិស្សឱ្យក្លាយជា ពលរដ្ឋល្អ។ ទាំងអស់នេះ គឺដើម្បីត្រៀមខ្លួនរួចជាស្រេច ចូលរួមកសាងអនាគតប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ពិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះខាងសីលធម៌ និងវិន័យសម្រាប់យុវជនជំនាន់ក្រោយ ដែលជាសសរស្តម្ភដ៏សំខាន់សម្រាប់ប្រទេសកម្ពុជានាពេលអនាគត។